ប្រព័ន្ធអនុវត្តច្បាប់នៅកម្ពុជាមានលក្ខណៈខុសប្លែកគ្នារវាងតំបន់ទីក្រុង និងតំបន់ជនបទ។ វាបានឆ្លុះបញ្ចាំងពីភាពខុសគ្នានៃបរិបទសង្គម និងតម្រូវការជាក់ស្តែង។ ការយល់ដឹងពីលក្ខណៈសម្គាល់ទាំងនេះអាចជួយឱ្យយើងមើលឃើញពីរបៀបដែលកិច្ចការនគរបាលត្រូវបានអនុវត្តនៅក្នុងតំបន់នីមួយៗ។ ប៉ូលិសនៅទីក្រុងដំណើរការដោយផ្អែកលើ បទប្បញ្ញត្តិ និងនីតិវិធីច្បាស់លាស់ ដែលមានលក្ខណៈផ្លូវការ។ ពួកគេមានធនធានច្រើនជាង រួមមាន ប៉ូលិសចរាចរណ៍ និងកាមេរ៉ាសុវត្ថិភាព សម្រាប់តាមដាន និងគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ។ រាល់ការដោះស្រាយបញ្ហាគឺ ផ្អែកលើឯកសារ និងការរាយការណ៍ជាផ្លូវការ ដែលធានានូវតម្លាភាព និងគណនេយ្យភាព។ មួយវិញទៀត ក៏មានផ្នែកជំនាញដាច់ដោយឡែកផងដែរ។ ដូចជាផ្នែកប្រឆាំងគ្រឿងញៀន ឬផ្នែកបច្ចេកវិទ្យាឧក្រិដ្ឋកម្ម ដែលអនុញ្ញាតឱ្យមានការដោះស្រាយករណីប្រកបដោយប្រសិទ្ធភាព។ សម្រាប់ប្រជាពលរដ្ឋ ការរាយការណ៍ពីបទល្មើស ឬបញ្ហាផ្សេងៗអាចធ្វើឡើងតាម ប្រព័ន្ធទំនាក់ទំនងអនឡាញ ឬទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួល និងឆាប់រហ័ស។ ផ្ទុយពីប៉ូលិសនៅទីក្រុង ប៉ូលិសនៅតាមជនបទភាគច្រើនពឹងផ្អែកលើទំនាក់ទំនងជាសហគមន៍ ។ ដោយសារមាន ប៉ូលិសតិច និងគ្របដណ្ដប់ភូមិច្រើន ពួកគេចាំបាច់ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ការដោះស្រាយវិវាទជាទូទៅប្រើប្រាស់ វិធីដោះស្រាយវិវាទដោយការចរចា រវាងភាគីពាក់ព័ន្ធ ជាជាងការអនុវត្តច្បាប់ដ៏តឹងរ៉ឹងភ្លាមៗ។ ដំណើរការនេះ មិនទាមទារឯកសារច្រើនទេ តែផ្អែកលើការរាយការណ៍ផ្ទាល់មាត់ និងការយល់ដឹងពីស្ថានភាពសហគមន៍។ នៅជនបទ មេភូមិមានតួនាទីសំខាន់ក្នុងការសម្របសម្រួល រវាងប្រជាពលរដ្ឋ និងប៉ូលិស។ លើសពីនេះទៀត ពួកគាត់បានដើរតួជាបុគ្គលនៅចំកណ្តាលក្នុងការដោះស្រាយបញ្ហា និងរក្សាបាននូវសេចក្ដីសុខក្នុងភូមិ។ ការយល់ដឹងអំពីភាពខុសគ្នារវាងកិច្ចការនគរបាលនៅទីក្រុង និងជនបទ គឺជាគន្លឹះដើម្បីដឹងពីរបៀបដែលប្រព័ន្ធយុត្តិធម៌ត្រូវបានអនុវត្តនៅក្នុងបរិបទផ្សេងៗគ្នានៃប្រទេសកម្ពុជា។ ភាពខុសគ្នាទាំងនេះមិនត្រឹមតែស្ថិតនៅលើធនធានប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងទស្សនវិស័យ និងវិធីសាស្ត្រក្នុងការរក្សាសន្តិសុខ និងដោះស្រាយបញ្ហាផងដែរ។ ប៉ូលិសនៅតាមទីប្រជុំជនធំៗដូចជាភ្នំពេញជាដើម ត្រូវបានរៀបចំឡើងដោយមានលក្ខណៈជាប្រព័ន្ធ និងមានឋានានុក្រមច្បាស់លាស់។ ហើយរាល់ប្រតិបត្តិការគឺស្ថិតក្រោម បទប្បញ្ញត្តិ និងនីតិវិធីផ្លូវការ ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ការងាររបស់ពួកគេត្រូវបាន បែងចែកជាឯកទេស ទៅតាមផ្នែកផ្សេងៗគ្នា ដូចជាផ្នែកព្រហ្មទណ្ឌ គ្រឿងញៀន ចរាចរណ៍ បច្ចេកវិទ្យាឧក្រិដ្ឋកម្ម និងផ្នែកសណ្តាប់ធ្នាប់សាធារណៈ។ ការបែងចែកនេះអនុញ្ញាតឱ្យមានការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងស៊ីជម្រៅ។ ចំពោះផ្នែកបច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការងាររបស់ប៉ូលិសនៅទីក្រុង។ ការប្រើប្រាស់ កាមេរ៉ាសុវត្ថិភាពត្រូវបានពង្រីកដើម្បីតាមដានសកម្មភាពសាធារណៈ និងបង្ការបទល្មើសផ្សេងៗ។ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីក្រុង ការទាក់ទងប៉ូលិសគឺមានភាពងាយស្រួល។ ពួកគេអាចទាក់ទងតាមរយបណ្តាញទំនាក់ទំនងផ្លូវការ ដូចជាលេខទូរស័ព្ទបន្ទាន់ ឬតាមប្រព័ន្ធរាយការណ៍អនឡាញនានា ដែលជួយកាត់បន្ថយពេលវេលា និងភាពស្មុគស្មាញ។ ហើយរាល់ការដោះស្រាយករណីគឺទាមទារនូវឯកសារពេញលេញ និងការរាយការណ៍ផ្លូវការ ដើម្បីធានាបាននូវសុពលភាព និងតម្លាភាពនៃដំណើរការនីតិវិធី។ ភាពជាផ្លូវការនេះក៏ជួយដល់ការកសាងសំណុំរឿងសម្រាប់ការបញ្ជូនទៅតុលាការផងដែរ។ ផ្ទុយពីបរិបទទីក្រុង ប៉ូលិសនៅតាមតំបន់ជនបទដំណើរការដោយផ្អែកលើ ទំនាក់ទំនងផ្ទាល់ ជាមួយសហគមន៍។ ដោយសារ កម្លាំងនគរបាលមានចំនួនតិចតួច និងត្រូវគ្របដណ្ដប់ភូមិឃុំជាច្រើន។ ពួកគេមិនអាចពឹងផ្អែកលើបច្ចេកវិទ្យា ឬប្រព័ន្ធស្មុគស្មាញច្រើនពេកនោះទេ។ ជំនួសមកវិញ ពួកគេប្រើប្រាស់ ចំណេះដឹងពីសហគមន៍ និងទំនាក់ទំនងផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហា។ ឯវិធីសាស្ត្រសំខាន់ក្នុងការដោះស្រាយវិវាទគឺតាមរយៈ ការសម្រុះសម្រួល និងចរចា រវាងភាគីជម្លោះ។ គោលដៅចម្បងគឺរក្សាបាននូវ សន្តិភាព និងសុខដុមរមនា ក្នុងសហគមន៍ ជាជាងការដាក់ទណ្ឌកម្មផ្លូវច្បាប់ភ្លាមៗ។ ក្នុងករណីជាច្រើន មេភូមិ ឬអ្នកដឹកនាំសហគមន៍ ដើរតួនាទីយ៉ាងសំខាន់ជា អ្នកសម្របសម្រួល រវាងប៉ូលិស និងប្រជាពលរដ្ឋ។ ពួកគេមានឥទ្ធិពល និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ដែលធ្វើឱ្យដំណើរការដោះស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព។ ឯកសារនីតិវិធីមិនត្រូវបានទាមទារច្រើនដូចនៅទីក្រុងទេ ដោយភាគច្រើន ផ្អែកលើការរាយការណ៍ផ្ទាល់មាត់ និងការយល់ដឹងពីស្ថានភាពសង្គមក្នុងភូមិ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ករណីធ្ងន់ធ្ងរ ការអនុវត្តច្បាប់នៅតែត្រូវបានធ្វើឡើងទៅតាមនីតិវិធីផ្លូវការដដែល។ ចំពោះការរៀបចំ និងដំណើរការរបស់កងកម្លាំងនគរបាលនៅទីក្រុង និងជនបទ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ ដែលវាផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិសម្រាប់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ។ ចំពោះ គុណសម្បត្តិរបស់ប៉ូលីសនៅតាមទីក្រុងគឺមានដូចជា ប្រសិទ្ធភាពខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មធ្ងន់ធ្ងរ អនុវត្តច្បាប់តាមនីតិវិធីច្បាស់លាស់ មានឯកទេសខ្ពស់ ងាយស្រួលរាយការណ៍ និងតាមដាន។ ប្រសិទ្ធភាពខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដោយសារមានធនធានច្រើន ដូចជាកម្លាំងជំនាញ បច្ចេកវិទ្យាទំនើប និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រ ពួកគេមានសមត្ថភាពខ្ពស់ក្នុងការស៊ើបអង្កេត និងបង្ក្រាបបទល្មើសស្មុគស្មាញ និងឧក្រិដ្ឋកម្មធំៗ។ អនុវត្តច្បាប់តាមនីតិវិធីច្បាស់លាស់ ដោយរាល់ការងារគឺផ្អែកលើ បទប្បញ្ញត្តិ និងនីតិវិធីផ្លូវការ ដែលធានាបាននូវតម្លាភាព គណនេយ្យភាព និងកាត់បន្ថយការបកស្រាយផ្ទាល់ខ្លួន។ មានឯកទេសខ្ពស់ ដោយការបែងចែកផ្នែកជំនាញដូចជា គ្រឿងញៀន ចរាចរណ៍ ឬបច្ចេកវិទ្យា ធ្វើឱ្យការងារកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជាក់លាក់។ ងាយស្រួលរាយការណ៍ និងតាមដាន ដោយប្រព័ន្ធទំនាក់ទំនងអនឡាញ ឬទូរស័ព្ទជួយឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរាយការណ៍ និងទទួលបានព័ត៌មានត្រឡប់មកវិញ។ ចំណែកឯគុណវិបត្តិរបស់ប៉ូលីសនៅទីក្រុងវិញ មានដូចជា អាចមានភាពឃ្លាតឆ្ងាយពីប្រជាពលរដ្ឋ ដំណើរការយឺតយ៉ាវសម្រាប់ករណីតូចតាច នីតិវិធីតឹងរ៉ឹង ការទាមទារឯកសារច្រើន និងការចំណាយខ្ពស់។ អាចមានភាពឃ្លាតឆ្ងាយពីប្រជាពលរដ្ឋ ដោយសារការងារមានលក្ខណៈផ្លូវការច្រើន ពួកគេអាចខ្វះ ទំនាក់ទំនងផ្ទាល់ និងជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋដូចនៅជនបទ។ ជាពិសេសនៅពេលដោះស្រាយបញ្ហាតូចតាច។ ដំណើរការយឺតយ៉ាវសម្រាប់ករណីតូចតាច នីតិវិធីតឹងរ៉ឹង និងការទាមទារឯកសារច្រើន អាចធ្វើឱ្យការដោះស្រាយ ករណីតូចតាច ឬវិវាទស៊ីវិល ត្រូវចំណាយពេលយូរ និងស្មុគស្មាញ។ ហើយការរក្សាបាននូវកម្លាំងជំនាញបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទំនើប តម្រូវឱ្យមាន ការចំណាយថវិកាជាតិច្រើនផងដែរ។ ចំណែកប៉ូលិសនៅជនបទក៏យើងសង្កេតឃើញថាមានគុណសម្បត្តិជាច្រើនផងដែរ។ ទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍ ដោយប៉ូលិសជនបទស្គាល់ប្រជាពលរដ្ឋ និងយល់ដឹងពីបញ្ហាក្នុងតំបន់បានច្បាស់លាស់។ ទាំងនេះបានជួយឱ្យពួកគេអាច ដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពតាមរយៈការចូលរួមពីសហគមន៍។ ដោះស្រាយវិវាទដោយសន្តិវិធី ដោយការប្រើប្រាស់វិធីសាស្រ្តសម្រុះសម្រួល និងចរចា ដោយមានការចូលរួមពីមេភូមិ ជួយរក្សាបាននូវសុខដុមរមនាក្នុងសហគមន៍ និងកាត់បន្ថយជម្លោះដែលឈានដល់ផ្លូវច្បាប់។ មានភាពបត់បែនក្នុងការងារ ដោយមិនសូវពឹងផ្អែកលើនីតិវិធីផ្លូវការតឹងរ៉ឹង ពួកគេអាចមាន ភាពបត់បែនខ្ពស់ ក្នុងការដោះស្រាយបញ្ហាផ្សេងៗទៅតាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាន។ ការចំណាយតិច ដោយការចំណាយលើធនធាន និងបច្ចេកវិទ្យាគឺតិចជាងប៉ូលិសនៅទីក្រុង។ ក្រៅពីគុណសម្បត្តិ ពួកគាត់ក៏មានគុណវិបត្តិផងដែរ។ កង្វះធនធាន និងបច្ចេកវិទ្យា ធ្វើឲ្យពួកគាត់មានកម្លាំងតិច បរិក្ខារមិនគ្រប់គ្រាន់ និងខ្វះបច្ចេកវិទ្យាទំនើប ដែលធ្វើឲ្យការស៊ើបអង្កេត និងបង្ក្រាបឧក្រិដ្ឋកម្មធ្ងន់ធ្ងរមានដែនកំណត់។ ឯលទ្ធភាពអនុវត្តច្បាប់នៅមានកម្រិត ដោយសារពឹងផ្អែកលើទំនាក់ទំនង និងការសម្របសម្រួលច្រើន ការអនុវត្តច្បាប់ផ្លូវការ អាចមិនមានប្រសិទ្ធភាពខ្ពស់ចំពោះករណីធ្ងន់ធ្ងរ ឬអ្នកបង្កបទល្មើសដែលមិនសហការ។ ចំពោះហានិភ័យនៃអំពើពុករលួយក៏អាចកើតមានផងដែរ ដោយសារភាពជិតស្និទ្ធជាមួយសហគមន៍ ធ្វើឲ្យការអនុវត្តច្បាប់របស់ពួកគាត់មិនសូវមានលក្ខណៈផ្លូវការ។ ម្យ៉ាងវិញទៀត ហានិភ័យនៃអំពើពុករលួយ ឬការជ្រៀតជ្រែកពីអ្នកមានឥទ្ធិពលក៏អាចកើតមានឡើងផងដែរ។ កង្វះឯកទេស ដោយប៉ូលិសជនបទជាទូទៅត្រូវដោះស្រាយបញ្ហាគ្រប់ប្រភេទដោយខ្លួនឯង ដោយខ្វះក្រុមជំនាញដែលគាំទ្រ។ សរុបមក ទាំងប៉ូលិសនៅទីក្រុង និងប៉ូលិសនៅជនបទ សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជា។ ហើយការពង្រឹងគុណសម្បត្តិ និងកាត់បន្ថយគុណវិបត្តិរៀងៗខ្លួន គឺជាកិច្ចការចាំបាច់ដើម្បីធានាបាននូវប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និងសមធម៌ទូទាំងប្រទេស។